កីឡាវាយប៉េងប៉ុង កំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡានេះតម្រូវឱ្យអ្នកលេងមានភាពរហ័សរហួនទាំងភ្នែកនិងដៃជើង ព្រមទាំងការប្រើប្រាស់បច្ចេកទេសវាយបាល់ត្រឹមត្រូវទៀតផង។ មុននឹងចាប់ផ្ដើមលេង អ្នកត្រូវមានឧបករណ៍សំខាន់ៗមួយចំនួនដូចជា តុ រ៉ាកែត និងប៉េងប៉ុង។ ចំពោះ តុវាយកូនប៉េងប៉ុង គឺជាតុពិសេសដែលមានទំហំស្តង់ដារ និងមានសំណាញ់ដែលចែកតុវាយកូនប៉េងប៉ុងជាពីផ្នែកស្មើគ្នា។ រីឯ រ៉ាកែត ជាឧបករណ៍សម្រាប់វាយកូនបាល់ប៉េងប៉ុង ដែលមានផ្ទៃរាបស្មើ និងស្រោបដោយកៅស៊ូ។ ជាចុងក្រោយគឺ កូនបាល់ប៉េងប៉ុង ជាបាល់មូលតូចស្រាល ដែលមានទំហំ និងទម្ងន់ស្តង់ដារ។ ការរីកចម្រើននៃការលេងកីឡាវាយកូនបាល់ប៉េងប៉ុងនេះ គឺដោយសារការប្ដេជ្ញាចិត្តខ្ពស់របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រួមជាមួយនឹងការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា។ សន្ទុះនៃការអភិវឌ្ឍន៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីសក្ដានុពលដ៏ធំធេងនៃវិស័យកីឡានេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កីឡាវាយកូនបាល់ប៉េងប៉ុងបានចូលមកដល់ប្រទេសកម្ពុជាជាយូរមកហើយ ប៉ុន្តែការរីកចម្រើនពិតប្រាកដបានចាប់ផ្ដើមលេចឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ពីដើមឡើយ កីឡានេះមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងដូចកីឡាផ្សេងៗទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការបង្កើតនិងពង្រឹងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងការរៀបចំព្រឹត្តិការណ៍នានាបានធ្វើឱ្យកីឡានេះមានសន្ទុះទៅមុខជាខ្លាំង។ សហព័ន្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកីឡានេះទៅកាន់មហាជន ក៏ដូចជាការស្វែងរក និងបណ្ដុះបណ្ដាលធនធានកីឡាករវ័យក្មេងផងដែរ។ ការបង្កើតក្លឹប និងសាលាបណ្ដុះបណ្ដាលជាច្រើននៅទូទាំងប្រទេសក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍កម្រិតបច្ចេកទេសរបស់កីឡាករផងដែរ។ ក្រោមការដឹកនាំរបស់សហព័ន្ធ កីឡាករកម្ពុជាបានចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ ការប្រកួតថ្នាក់ជាតិនានាត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់កីឡាករបានបង្ហាញសមត្ថភាព និងបង្កើនបទពិសោធន៍។ ព្រឹត្តិការណ៍ទាំងនេះបានជួយឱ្យកីឡាករឆ្នើមៗជាច្រើនបានលេចធ្លោឡើង និងក្លាយជាក្ដីសង្ឃឹមសម្រាប់កីឡាវាយកូនបាល់ប៉េងប៉ុងលើតុនៅកម្ពុជា។ មិនតែប៉ុណ្ណោះ កីឡាករកម្ពុជាក៏បានទៅចូលរួមប្រកួតប្រជែងនៅបរទេសផងដែរ ដែលជាឱកាសដ៏ល្អក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពជាមួយកីឡាករមកពីប្រទេសដទៃ។ ការចូលរួមទាំងនេះបាននាំមកនូវសមិទ្ធផលគួរជាទីមោទនភាពជាបន្តបន្ទាប់ ទោះបីជាពេលខ្លះមិនទាន់បានឈានដល់លំដាប់កំពូលនៅឡើយក៏ដោយ។ ចំពោះ ការចូលរួមប្រកួតកីឡាស៊ីហ្គេម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កីឡាករកម្ពុជាផងដែរ។ ក្នុងព្រឹត្តិការណ៍នេះ កីឡាករវាយកូនបាល់ប៉េងប៉ុងលើតុរបស់កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្ដើមយកមេដាយជូនជាតិ។ ការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជាកាលពីឆ្នាំ២០២៣ ក៏ជាកត្តាជំរុញដ៏ធំមួយសម្រាប់កីឡាវាយកូនបាល់ប៉េងប៉ុងលើតុផងដែរ ដោយសារមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលកាន់តែច្រើន។ ក្រៅពីស៊ីហ្គេម កីឡាករកម្ពុជាក៏បានចូលរួមក្នុងការប្រកួតវាយកូនឃ្លីលើតុក្នុងកម្រិតអាស៊ីផងដែរ ដែលជាការប្រកួតដ៏ស្វិតស្វាញ និងមានការប្រកួតប្រជែងខ្ពស់។ ការចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីនេះបានបង្ហាញពីការរីកចម្រើននៃកម្រិតកីឡារបស់កម្ពុជា និងបានផ្ដល់ឱកាសឱ្យកីឡាករបានរៀនសូត្រពីបច្ចេកទេសរបស់កីឡាករលំដាប់ពិភពលោកផងដែរ។ ដើម្បីបន្តជំរុញការរីកចម្រើននៃកីឡាវាយកូនឃ្លីលើតុ សហព័ន្ធបានកំណត់នូវគោលដៅសំខាន់ៗជាច្រើនសម្រាប់នាពេលអនាគត។ ទីមួយ គឺការបណ្ដុះបណ្ដាលធនធាន ដោយការយកចិត្តទុកដាក់លើកីឡាករវ័យក្មេង និងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលប្រកបដោយគុណភាព គឺមានសារៈសំខាន់ណាស់ក្នុងការធានានូវនិរន្តរភាពនៃការអភិវឌ្ឍន៍កីឡានេះ។ ទីពីរ គឺការពង្រឹងគុណភាពគ្រូបង្វឹក គ្រូបង្វឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ទេពកោសល្យរបស់កីឡាករ ដូច្នេះការបង្កើនសមត្ថភាពគ្រូបង្វឹក គឺជារឿងចាំបាច់។ ទីបី គឺកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន ដែលជាមហាអំណាចកីឡាវាយកូនបាល់ប៉េងប៉ុង លើតុ គឺជាគំនិតផ្តួចផ្ដើមដ៏ល្អមួយដែលបានជួយលើកកម្ពស់កម្រិតបច្ចេកទេសរបស់កីឡាករកម្ពុជាយ៉ាងខ្លាំង។ លើសពីនេះ ការទទួលបានគម្រោងជំនួយពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ក៏ជាកត្តាសំខាន់ដែលជួយដល់ការអភិវឌ្ឍន៍ទាំងផ្នែកបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ កីឡាវាយកូនបាល់ប៉េងប៉ុងលើតុនៅកម្ពុជាសង្ឃឹមថានឹងអាចឈានទៅដល់កម្រិតខ្ពស់ជាងមុន និងដណ្ដើមបាននូវសមិទ្ធផលធំៗជាច្រើនទៀតនាពេលអនាគត។ សរុបមក កីឡាវាយកូនបាល់ប៉េងប៉ុងលើតុនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់។